សុភាសិតខ្មែរ «ខ្លួនទីពឹងខ្លួន» គឺជាពាក្យស្លោកដ៏មានអត្ថន័យជ្រាលជ្រៅ និងជាមេរៀនជីវិតដ៏សំខាន់។ សុភាសិត«ខ្លួនទីពឹងខ្លួន»បានដាស់តឿនមនុស្សឲ្យចេះពឹងផ្អែកលើសមត្ថភាព គំនិត និងការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន ជំនួសឲ្យការពឹងផ្អែកលើអ្នកដទៃ។ សុភាសិតនេះបានឆ្លុះបញ្ចាំងពីតម្លៃនៃភាពម្ចាស់ការ ភាពរឹងមាំ និងការទទួលខុសត្រូវលើជោគវាសនាផ្ទាល់ខ្លួន។ ន័យត្រង់ ខ្លួន គឺសំដៅទៅលើ បុគ្គលម្នាក់ៗ ឬ អត្តសញ្ញាណផ្ទាល់ខ្លួន។ «ទីពឹងខ្លួន» មានន័យថាជា កម្លាំង សមត្ថភាព គំនិត និង ការខិតខំប្រឹងប្រែង របស់ខ្លួនឯង។ រួមមកវិញ ពាក្យ «ខ្លួនទីពឹងខ្លួន» មានន័យថា ការពឹងផ្អែកលើសមត្ថភាព និងកម្លាំងផ្ទាល់ខ្លួន ដើម្បីដោះស្រាយបញ្ហា កសាងជីវិត និងសម្រេចគោលបំណង។ អត្ថន័យអប់រំសុភាសិតនេះបង្កប់នូវមេរៀនអប់រំសំខាន់ៗជាច្រើនសម្រាប់ជីវិតប្រចាំថ្ងៃ។ វាជួយលើកកម្ពស់ភាពម្ចាស់ការ និងទំនួលខុសត្រូវផ្ទាល់ខ្លួន។ វាជំរុញឲ្យមនុស្សម្នាក់ៗមាន ភាពម្ចាស់ការ ក្នុងការសម្រេចចិត្ត និងដោះស្រាយបញ្ហាដោយខ្លួនឯង។ ដូនតាខ្មែរបង្កើតសុភាសិតមកដើម្បី បង្រៀនឲ្យចេះ ទទួលខុសត្រូវ លើទង្វើ និងលទ្ធផលនៃសកម្មភាពរបស់ខ្លួន ព្រោះមានតែខ្លួនឯងទេដែលដឹងច្បាស់ពីបំណង និងសមត្ថភាពរបស់ខ្លួនច្បាស់។ ថែមទាំងបង្កើតភាពរឹងមាំ និងឯករាជ្យភាពនៅពេលដែលយើងចេះពឹងផ្អែកលើខ្លួនឯង យើងនឹងក្លាយជាមនុស្ស រឹងមាំ និង ឯករាជ្យ។ យើងមិនងាយរងគ្រោះដោយសារការលំបាក ឬការគំរាមកំហែងពីខាងក្រៅឡើយ។ ភាពឯករាជ្យនេះ ជួយឲ្យយើងមានសេរីភាពក្នុងការរស់នៅ និងសម្រេចចិត្តដោយមិនចាំបាច់រង់ចាំជំនួយពីអ្នកដទៃ។ ជៀសវាងការពឹងផ្អែកហួសហេតុលើអ្នកដទៃច្រើនពេក អាចធ្វើឲ្យយើងបាត់បង់សមត្ថភាពផ្ទាល់ខ្លួន ភាពក្លាហាន និងឱកាសក្នុងការអភិវឌ្ឍខ្លួនឯង។ សុភាសិតនេះរំលឹកយើងឲ្យចេះរៀនពីអ្នកដទៃ ប៉ុន្តែកុំពឹងផ្អែកលើពួកគេទាំងស្រុង។ វាជាឃ្លាលើកទឹកចិត្តឲ្យមានការខិតខំប្រឹងប្រែង ដើម្បីពឹងផ្អែកលើខ្លួនឯងបាន យើងត្រូវតែមាន ចំណេះដឹង ជំនាញ និង ការខិតខំប្រឹងប្រែង ជាប្រចាំ។ វាជំរុញឲ្យយើងសិក្សារៀនសូត្រ បង្កើនសមត្ថភាព និងអភិវឌ្ឍខ្លួនឯងជានិច្ច ដើម្បីអាចឈរជើងបានរឹងមាំក្នុងសង្គម។ ជាមូលដ្ឋានគ្រឹះនៃភាពជោគជ័យមនុស្សដែលចេះពឹងផ្អែកលើខ្លួនឯង តែងតែមានឆន្ទៈខ្ពស់ក្នុងការសម្រេចគោលដៅ។ ពួកគេមិនងាយចុះចាញ់នឹងឧបសគ្គឡើយ ព្រោះពួកគេដឹងថាជោគវាសនារបស់ពួកគេគឺស្ថិតនៅក្នុងដៃរបស់ពួកគេផ្ទាល់។ សុភាសិត «ខ្លួនទីពឹងខ្លួន» គឺជាពាក្យបណ្ដាំដ៏មានតម្លៃសម្រាប់មនុស្សគ្រប់រូប។ វាជាគន្លឹះដ៏សំខាន់មួយក្នុងការកសាងបុគ្គលិកលក្ខណៈរឹងមាំ ឯករាជ្យ និងជោគជ័យ។ ការចេះពឹងផ្អែកលើខ្លួនឯង មិនត្រឹមតែផ្ដល់អត្ថប្រយោជន៍ដល់បុគ្គលនោះទេ ប៉ុន្តែក៏ជួយឲ្យសង្គមជាតិទាំងមូលមានការរីកចម្រើនផងដែរ។